ភពផែនដីនាពេលបច្ចុប្បន្នកំពុងជួបបញ្ហាឡើងកម្ដៅដែលតម្រូវឱ្យមនុស្សគ្រប់រូបត្រូវចេះត្រៀមខ្លួនទប់ទល់នឹងផលប៉ះពាល់។ កម្ពុជាគឺជាប្រទេសដែលងាយរងគ្រោះដោយសារតែឥទ្ធិពលនៃគ្រោះធម្មជាតិដែលកើតឡើងមិនទៀងទាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ សកម្មភាពត្រៀមលក្ខណៈទុកជាមុននឹងជួយកាត់បន្ថយការខាតបង់ទ្រព្យសម្បត្តិ និង ជួយការពារជីវិតប្រជាជនពីគ្រោះមហន្តរាយ។ រស់នៅឱ្យស្របតាមស្ថានភាពបរិស្ថានថ្មីគឺជាវិធីសាស្ត្រតែមួយគត់ដើម្បីធានាបាននូវសុវត្ថិភាពសម្រាប់គ្រួសារនិងសង្គមជាតិ។ ចំណេះដឹងអំពីរបៀបការពារខ្លួនពីការប្រែប្រួលអាកាសធាតុគឺ ជាគន្លឹះដ៏សំខាន់ដែលពលរដ្ឋគ្រប់រូបត្រូវយល់ដឹងឱ្យបានច្បាស់។ ត្រូវគ្រប់គ្រងធនធានទឹកឱ្យបានល្អគឺជាអាទិភាពទីមួយដើម្បីធានាថាមានទឹកប្រើប្រាស់គ្រប់គ្រាន់ទាំងក្នុងរដូវវស្សានិងរដូវប្រាំង។ ការស្តារប្រឡាយទឹកចាស់ៗឡើងវិញជួយឱ្យការរំដោះទឹកបានលឿន និង ជួយរក្សាទឹកទុកសម្រាប់បង្កបង្កើនផលរបស់កសិករក្នុងសហគមន៍។ សាងសង់អាងស្តុកទឹកឱ្យបានច្រើននៅតាមតំបន់ជនបទគឺជាយុទ្ធសាស្ត្រឈ្លាសវៃដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួតដែលអូសបន្លាយ។ ប្រើប្រាស់បច្ចេកវិទ្យាសន្សំសំចៃទឹកដូចជាប្រព័ន្ធស្រោចស្រពបែបដំណក់ទឹកនឹងជួយឱ្យដំណាំទទួលបានទឹកគ្រប់គ្រាន់ដោយមិនខ្ជះខ្ជាយ។ បែងចែកប្រភពទឹកឱ្យមានតម្លាភាពរវាងការប្រើប្រាស់ក្នុងផ្ទះ និង ការប្រើប្រាស់ក្នុងវិស័យកសិកម្មដើម្បីជៀសវាងបញ្ហាផ្សេងៗ។ រក្សាអនាម័យប្រភពទឹកស្អាតដោយមិនត្រូវបោះចោលកាកសំណល់ចូលក្នុងទន្លេ ឬ ស្ទឹងដែលជាប្រភពទឹកសម្រាប់មនុស្សរាប់លាននាក់។ រៀបចំអាងត្រងទឹកភ្លៀងនៅតាមផ្ទះនីមួយៗគឺជាទម្លាប់ល្អដែលជួយកាត់បន្ថយការប្រើប្រាស់ទឹកពីប្រព័ន្ធធារាសាស្ត្ររបស់រដ្ឋ។ ត្រួតពិនិត្យគុណភាពទឹកជាប្រចាំដើម្បីបង្ការជំងឺដង្កាត់ផ្សេងៗដែលងាយនឹងកើតឡើងក្នុងពេលដែលមានអាកាសធាតុក្ដៅខ្លាំង។ សន្សំសំចៃទឹកប្រើប្រាស់ប្រចាំថ្ងៃគឺជាសកម្មភាពតូចតាចតែផ្ដល់ផលប្រយោជន៍ធំធេងដល់ការរក្សាតុល្យភាពធនធានធម្មជាតិក្នុងតំបន់។ បណ្ដុះបណ្ដាលមន្ត្រីមូលដ្ឋានឱ្យយល់ដឹងពីបច្ចេកទេសគ្រប់គ្រងទឹកទំនើបដើម្បីជួយផ្ដល់ប្រឹក្សាដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ វិស័យកសិកម្មត្រូវតែផ្លាស់ប្តូរទម្លាប់ដាំដុះឱ្យស្របតាមបរិបទថ្មីនៃអាកាសធាតុដែលតែងតែមានការប្រែប្រួលមិនអាចស្មានដឹង។ ជ្រើសរើសពូជស្រូវដែលធន់នឹងទឹកជំនន់សម្រាប់តំបន់ទំនាបគឺជាជម្រើសដ៏ល្អបំផុតដើម្បីកាត់បន្ថយហានិភ័យនៃការខាតបង់។ ប្រើប្រាស់ពូជដំណាំដែលមិនត្រូវការទឹកច្រើន និង មានអាយុកាលខ្លីសម្រាប់តំបន់ខ្ពង់រាបដែលងាយនឹងជួបប្រទះភាពរាំងស្ងួត។ ដាំដុះដំណាំក្នុងផ្ទះសំណាញ់ជួយការពារបន្លែពីកម្ដៅថ្ងៃខ្លាំង និង ជួយកាត់បន្ថយការបំផ្លាញពីសត្វល្អិតចង្រៃតាមបែបធម្មជាតិ។ លាយជីកំប៉ុសក្នុងដីស្រែជួយឱ្យដីរក្សាសំណើមបានយូរ និង ធ្វើឱ្យដំណាំមានសុខភាពល្អដែលអាចស៊ូទ្រាំនឹងការប្រែប្រួលសីតុណ្ហភាព។ ចិញ្ចឹមសត្វតាមបែបបច្ចេកទេសដោយរៀបចំជង្រុកឱ្យមានផាសុកភាពគឺជាវិធីការពារសត្វពាហនៈពីជំងឺឆ្លងដែលបណ្ដាលមកពីកម្ដៅ។ ដាំដុះដំណាំចម្រុះមុខនៅក្នុងចម្ការតែមួយគឺជាបច្ចេកទេសដែលជួយឱ្យកសិករមានចំណូលជាប្រចាំ និង កាត់បន្ថយការខូចខាតទាំងស្រុង។ សិក្សាពីវដ្តនៃទឹកភ្លៀងតាមរយៈកម្មវិធីទូរស័ព្ទដៃជួយឱ្យកសិករដឹងពីពេលវេលាត្រឹមត្រូវក្នុងការចាប់ផ្ដើមភ្ជួររាស់និងដាំដុះ។ ផ្លាស់ប្តូរការដាំដុះតាមរដូវកាលឱ្យមានភាពបត់បែនទៅតាមការព្យាករណ៍អាកាសធាតុគឺជាយុទ្ធសាស្ត្រជោគជ័យនៃកសិកម្មសម័យថ្មី។ លើកកម្ពស់ការប្រើប្រាស់ជីធម្មជាតិជំនួសឱ្យជីគីមីជួយរក្សាគុណភាពដីឱ្យនៅតែមានជីវជាតិល្អសម្រាប់បង្កបង្កើនផលយូរអង្វែង។ ការពារប្រព័ន្ធអេកូឡូស៊ីគឺជាការបង្កើតរបាំងការពារធម្មជាតិដ៏រឹងមាំបំផុតសម្រាប់ទប់ទល់នឹងឥទ្ធិពលនៃគ្រោះមហន្តរាយនានា។ ដាំដើមកោងកាងនៅតាមតំបន់ឆ្នេរសមុទ្រជួយការពារការច្រោះច្រាំង និង កាត់បន្ថយកម្លាំងខ្យល់ព្យុះដែលបោកបក់មកលើសហគមន៍។ រក្សាព្រៃឈើនៅតំបន់ជួរភ្នំជួយទប់ទឹកភ្លៀងមិនឱ្យហូរមកក្រោមខ្លាំងពេក និង ការពារការបាក់ដីដែលបង្កគ្រោះថ្នាក់ដល់អ្នកភូមិ។ បង្កើនការដាំដើមឈើឡើងវិញក្នុងតំបន់រងការរេចរឹលគឺជាកិច្ចការដែលត្រូវធ្វើជាប្រចាំដើម្បីស្ដារតុល្យភាពនៃបរិស្ថានធម្មជាតិ។ អភិរក្សតំបន់ដីសើមជួយរក្សានិរន្តរភាពនៃប្រភពទឹកក្រោមដី និង ផ្ដល់ជម្រកដ៏សុវត្ថិភាពដល់ជីវចម្រុះជាច្រើនប្រភេទក្នុងតំបន់។ បញ្ឈប់សកម្មភាពកាប់ឆ្ការព្រៃឈើធ្វើជាកម្មសិទ្ធិគឺជាការចូលរួមចំណែកដ៏ធំធេងក្នុងការរក្សារបបទឹកភ្លៀងឱ្យមានភាពទៀងទាត់។ បង្កើនការយល់ដឹងដល់កុមារអំពីសារៈសំខាន់នៃដើមឈើនឹងជួយឱ្យពួកគេចេះស្រឡាញ់ និង ថែរក្សាបរិស្ថានតាំងពីវ័យក្មេងមក។ រៀបចំតំបន់អភិរក្សសហគមន៍ឱ្យមានប្រសិទ្ធភាពជួយឱ្យប្រជាពលរដ្ឋអាចទាញយកផលអនុផលព្រៃឈើដោយមិនបំផ្លាញធនធានធម្មជាតិ។ ចូលរួមក្នុងសកម្មភាពសម្អាតបរិស្ថានជុំវិញផ្ទះ និង កន្លែងសាធារណៈជួយឱ្យសហគមន៍មានសោភ័ណភាពព្រមទាំងសុខភាពល្អជានិច្ច។ បង្កើតយុទ្ធនាការដាំឈើជារៀងរាល់ឆ្នាំគឺជាការបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់ចំពោះការការពារភពផែនដីសម្រាប់អនាគត។ រៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្តឱ្យមានភាពរឹងមាំគឺជាកត្តាចាំបាច់ដើម្បីធានាថាផ្លូវថ្នល់និងសំណង់មិនងាយរងការខូចខាត។ លើកកម្ពស់ផ្លូវឱ្យខ្ពស់ជាងកម្រិតទឹកជំនន់ធ្លាប់កើតមានជួយឱ្យការធ្វើដំណើរមិនរងការរំខានក្នុងរដូវភ្លៀងធ្លាក់ខ្លាំង។ សាងសង់អគារដោយប្រើប្រាស់សម្ភារដែលធន់នឹងកម្ដៅខ្លាំងជួយឱ្យខ្យល់អាកាសក្នុងផ្ទះត្រជាក់ និង កាត់បន្ថយការប្រើអគ្គិសនី។ រចនាប្រព័ន្ធលូក្នុងទីក្រុងឱ្យមានទំហំធំល្មមសម្រាប់រំដោះទឹកភ្លៀងបានឆាប់រហ័សដើម្បីជៀសវាងការលិចផ្លូវក្នុងរាជធានី។ បង្កើនផ្ទៃបៃតងនៅក្នុងទីប្រជុំជនជួយកាត់បន្ថយកម្ដៅដែលជះចេញពីអគារបេតុង និង ជួយឱ្យខ្យល់អាកាសមានភាពបរិសុទ្ធជាងមុន។ ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យសម្រាប់ការបំភ្លឺតាមទីសាធារណៈគឺជាការរួមចំណែកកាត់បន្ថយការប្រើប្រាស់ថាមពលដែលបំពុល។ រៀបចំផែនការអភិវឌ្ឍទីក្រុងដែលគិតគូរពីបរិស្ថានគឺជាទិសដៅអនាគតដែលនាំមកនូវសុខុមាលភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។ សាងសង់ស្ពានឱ្យមានកម្ពស់ខ្ពស់និងមានគ្រឹះរឹងមាំជួយឱ្យសំណង់អាចស៊ូទ្រាំនឹងកម្លាំងទឹកហូរខ្លាំងក្នុងពេលមានជំនន់ធំៗ។ វិនិយោគលើប្រព័ន្ធដឹកជញ្ជូនសាធារណៈដែលប្រើប្រាស់ថាមពលស្អាតជួយកាត់បន្ថយការបំភាយឧស្ម័នពុលទៅក្នុងបរិយាកាសផែនដី។ ថែទាំសំណង់សាធារណៈជាប្រចាំជួយឱ្យហេដ្ឋារចនាសម្ព័ន្ធមានគុណភាពល្អ និង អាចប្រើប្រាស់បានយូរអង្វែងទោះបីអាកាសធាតុក្ដៅ។ រៀបចំប្រព័ន្ធប្រកាសអាសន្នជាមុនជួយឱ្យប្រជាជនមានពេលវេលាគ្រប់គ្រាន់ក្នុងការត្រៀមខ្លួនជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ តាមដានការព្យាករណ៍អាកាសធាតុពីក្រសួងជំនាញជាប្រចាំដើម្បីទទួលបានព័ត៌មានទាន់ហេតុការណ៍អំពីខ្យល់ព្យុះ ឬ ទឹកជំនន់។ ចែកចាយព័ត៌មានអំពីគ្រោះធម្មជាតិដល់សហគមន៍ដាច់ស្រយាលតាមរយៈឧបករណ៍បំពងសំឡេង និង ប្រព័ន្ធបណ្ដាញសង្គមនានា។ បណ្ដុះបណ្ដាលក្រុមសង្គ្រោះស្ម័គ្រចិត្តតាមភូមិឃុំឱ្យចេះរបៀបជួយសង្គ្រោះបឋមក្នុងពេលមានហេតុការណ៍គ្រោះថ្នាក់កើតឡើង។ រៀបចំផែនទីតំបន់ងាយរងគ្រោះជួយឱ្យអាជ្ញាធរអាចដាក់ចេញនូវវិធានការការពារបានចំគោលដៅ និង មានប្រសិទ្ធភាពខ្ពស់បំផុត។ ផ្សព្វផ្សាយចំណេះដឹងអំពីសញ្ញាព្រមាននៃធម្មជាតិដល់ប្រជាពលរដ្ឋជួយឱ្យពួកគេចេះសង្កេត និង ការពារខ្លួនបានដោយស្វ័យប្រវត្តិ។ បំពាក់ឧបករណ៍វាស់កម្រិតទឹកភ្លៀងនៅតាមតំបន់ដែលងាយរងការលិចលង់ជួយឱ្យការផ្តល់ព័ត៌មានមានភាពសុក្រឹតនិងរហ័ស។ ត្រៀមស្បៀងបម្រុងនិងថ្នាំសង្កូវនៅតាមទីទួលសុវត្ថិភាពគឺជាការគិតគូរដ៏ឈ្លាសវៃសម្រាប់ជួយដល់ជនរងគ្រោះដោយទឹកជំនន់។ សហការរវាងអាជ្ញាធរនិងប្រជាជនក្នុងការធ្វើលំហាត់សមយុទ្ធសង្គ្រោះជួយឱ្យការជម្លៀសខ្លួនមានភាពរលូន និង គ្មានភាពស្លន់ស្លោ។ ប្រើប្រាស់កម្មវិធីទូរស័ព្ទដៃដែលផ្ដល់ដំណឹងគ្រោះអាសន្នជួយឱ្យមនុស្សគ្រប់រូបអាចដឹងពីហានិភ័យទោះបីស្ថិតនៅកន្លែងណាក៏ដោយ។ លើកទឹកចិត្តឱ្យមានការសិក្សាស្រាវជ្រាវអំពីការប្រែប្រួលអាកាសធាតុជួយឱ្យយើងមានមូលដ្ឋានវិទ្យាសាស្ត្រសម្រាប់ដោះស្រាយបញ្ហា។ រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីបច្ចេកទេសសម្របខ្លួនជួយឱ្យសហគមន៍មានភាពរឹងមាំ និង ចេះជួយគ្នាទៅវិញទៅមកក្នុងគ្រាក្រ។ កាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិកដែលបង្កឱ្យមានការកកស្ទះលូបង្ហូរទឹក និង ជាមូលហេតុនៃការបំពុលបរិស្ថានក្នុងទីក្រុង។ ប្រើប្រាស់សម្ភារៈកែច្នៃឡើងវិញជួយកាត់បន្ថយបរិមាណសំរាម និង ជាវិធីសាស្ត្រមួយក្នុងការប្រើប្រាស់ធនធានឱ្យអស់លទ្ធភាព។ រៀបចំសួនបន្លែជាលក្ខណៈគ្រួសារនៅជុំវិញផ្ទះជួយផ្ដល់អាហារដែលមានសុវត្ថិភាព និង ជួយឱ្យបរិវេណផ្ទះមានភាពត្រជាក់ត្រជុំ។ លើកកម្ពស់ការប្រើប្រាស់ថាមពលស្អាតដូចជាខ្យល់ និង ពន្លឺព្រះអាទិត្យគឺជាគន្លឹះនៃការអភិវឌ្ឍប្រទេសតាមបែបបៃតង។ អភិរក្សធនធានជលផលដោយការការពារព្រៃលិចទឹកគឺជាការរក្សាប្រភពអាហារដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស។ បង្កើនកិច្ចសហការអន្តរជាតិក្នុងការដោះស្រាយបញ្ហាអាកាសធាតុជួយឱ្យយើងទទួលបានជំនួយបច្ចេកទេស និង ថវិកាអភិវឌ្ឍន៍។ រៀបចំគោលនយោបាយជាតិដែលគិតគូរពីបរិស្ថានគឺជាការធានាថាការលូតលាស់សេដ្ឋកិច្ចមិននាំមកនូវការបំផ្លាញធម្មជាតិឡើយ។ ផ្ដល់ការគាំទ្រដល់សហគ្រិនដែលបង្កើតផលិតផល នឹងបរិស្ថានជួយជំរុញឱ្យមានការប្រើប្រាស់សម្ភារបៃតងកាន់តែច្រើន។ សាងសង់មណ្ឌលសុខភាពឱ្យនៅកៀកនឹងសហគមន៍ដែលងាយរងគ្រោះជួយឱ្យការព្យាបាលជំងឺក្នុងពេលមានគ្រោះអាសន្នបានទាន់ពេល។ លើកទឹកចិត្តឱ្យមានការដាំផ្កា និង រុក្ខជាតិលម្អតាមដងផ្លូវជួយបង្កើនសោភ័ណភាពក្រុង និង កាត់បន្ថយកម្ដៅដែលជះមកលើផ្លូវ។ រៀបចំអាងចម្រោះកាកសំណល់ពីរោងចក្រមុននឹងបង្ហូរចូលក្នុងប្រភពទឹកធម្មជាតិគឺជាកាតព្វកិច្ចដែលមិនអាចខ្វះបានក្នុងសង្គម។ អប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីគ្រោះថ្នាក់នៃការដុតសំរាមដែលបង្កឱ្យមានផ្សែងពុល និង ធ្វើឱ្យបរិយាកាសផែនដីកាន់តែឡើងកម្ដៅ។ ថែរក្សាស្រះទឹកក្នុងសហគមន៍ឱ្យមានភាពស្អាតជានិច្ចជួយឱ្យសត្វពាហនៈមានទឹកផឹក និង ជួយរក្សាសំណើមដីក្នុងតំបន់នោះ។ ប្រើប្រាស់មធ្យោបាយធ្វើដំណើររួមគ្នាជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និង កាត់បន្ថយការបំភាយឧស្ម័នកាបូនិចទៅក្នុងខ្យល់។ លើកកម្ពស់សិទ្ធិអំណាចស្ត្រីក្នុងការសម្រេចចិត្តលើការគ្រប់គ្រងធនធានធម្មជាតិជួយឱ្យការសម្របខ្លួនមានភាពគ្រប់ជ្រុងជ្រោយ។ រៀបចំកម្មវិធីសិក្សាអំពីបរិស្ថានក្នុងសាលារៀនជួយឱ្យយុវជនជំនាន់ក្រោយមានស្មារតីស្នេហាជាតិ និង ការពារសម្បត្តិធម្មជាតិ។ ផ្ដល់រង្វាន់លើកទឹកចិត្តដល់ភូមិឃុំដែលឈ្នះការប្រកួតប្រជែងបរិស្ថានស្អាតជួយជម្រុញឱ្យមានការចូលរួមពីប្រជាជនកាន់តែខ្លាំង។ ជួសជុលផ្ទះសម្បែងឱ្យមានភាពរឹងមាំមុនរដូវខ្យល់កន្ត្រាក់មកដល់គឺជាការការពារសុវត្ថិភាពផ្ទាល់ខ្លួន និង សមាជិកក្នុងគ្រួសារ។ ប្រើប្រាស់អំពូលភ្លើងសន្សំសំចៃថាមពលជួយកាត់បន្ថយការចំណាយលើថ្លៃអគ្គិសនី និង ជួយកាត់បន្ថយការឡើងកម្ដៅក្នុងផ្ទះ។ ផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃព្រៃកោងកាងតាមរយៈភាពយន្តឯកសារជួយឱ្យមហាជនយល់ដឹង និង ចូលរួមការពារតំបន់ឆ្នេរ។ លើកទឹកចិត្តឱ្យមានការប្រើប្រាស់ឡជីវឧស្ម័ននៅតាមកសិដ្ឋានជួយកាត់បន្ថយការប្រើអុស និង ជួយការពារព្រៃឈើពីការកាប់បំផ្លាញ។ សហការជាមួយអង្គការដៃគូដើម្បីដំឡើងប្រព័ន្ធចម្រោះទឹកស្អាតតាមសាលារៀនជួយឱ្យសិស្សានុសិស្សមានសុខភាពល្អក្នុងការសិក្សា។ រៀបចំវេទិកាពិភាក្សាអំពីអាកាសធាតុក្នុងកម្រិតសហគមន៍ជួយឱ្យប្រជាពលរដ្ឋបានចែករំលែកបទពិសោធន៍ និង វិធីសាស្ត្រល្អៗ។ ប្រើប្រាស់កង់ជំនួសឱ្យម៉ូតូសម្រាប់ការធ្វើដំណើរក្បែរផ្ទះគឺជាការហាត់ប្រាណផង និង ជាការជួយកាត់បន្ថយការបំពុលខ្យល់ផង។ ការពារតំបន់ប្រភពទឹកជួយធានាថាមនុស្សជាតិមានទឹកប្រើប្រាស់ជានិរន្តរ៍ទោះបីជាអាកាសធាតុមានភាពប្រែប្រួលខ្លាំងយ៉ាងណាក៏ដោយ។ រៀបចំផែនការប្រើប្រាស់ដីធ្លីឱ្យមានតុល្យភាពរវាងការសាងសង់ផ្ទះ និង ការរក្សាដីកសិកម្មជួយឱ្យសហគមន៍មានភាពរឹងមាំ។ ដាំរុក្ខជាតិការពារច្រាំងទន្លេជួយបង្ការការបាក់ដីដែលនាំឱ្យបាត់បង់ដីស្រែ និង ធ្វើឱ្យប៉ះពាល់ដល់លំនៅឋានរបស់ប្រជាជន។ សិក្សាពីឥទ្ធិពលនៃកម្រិតទឹកសមុទ្រឡើងខ្ពស់ជួយឱ្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធតំបន់ឆ្នេរមានភាពប្រាកដនិយមនិងសុវត្ថិភាព។ រៀបចំកន្លែងផ្ដល់ម្លប់សាធារណៈឱ្យបានច្រើននៅក្នុងទីក្រុងជួយឱ្យអ្នកធ្វើដំណើរមានកន្លែងសម្រាកក្នុងពេលដែលមានកម្ដៅខ្លាំង។ លើកទឹកចិត្តឱ្យមានការផលិតជីសរីរាង្គក្នុងស្រុកជួយឱ្យកសិករចំណាយតិច និង ជួយការពារដីឱ្យនៅតែមានជីជាតិល្អជានិច្ច។ អប់រំពលរដ្ឋឱ្យចេះបែងចែកសំរាមតាមប្រភេទជួយឱ្យការកែច្នៃឡើងវិញមានភាពងាយស្រួល និង កាត់បន្ថយការបំពុលបរិស្ថាន។ ការពារជីវចម្រុះក្នុងបឹងទន្លេសាបគឺជាកិច្ចការយុទ្ធសាស្ត្រដើម្បីរក្សាសន្តិសុខស្បៀងសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។ ប្រើប្រាស់សម្ភារៈសំណង់ដែលផលិតពីវត្ថុធាតុដើមធម្មជាតិជួយឱ្យអគារមានភាពត្រជាក់ និង កាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់។ រៀបចំយន្តការឆ្លើយតបបន្ទាន់ក្នុងកម្រិតថ្នាក់ក្រោមជាតិជួយឱ្យការជួយសង្គ្រោះជនរងគ្រោះមានភាពរហ័ស និង មានប្រសិទ្ធភាព។ លើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនីជួយកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និង ជាការចូលរួមការពារបរិយាកាសផែនដី។ បណ្ដុះបណ្ដាលកសិករឱ្យចេះប្រើប្រាស់ឧបករណ៍វាស់សំណើមដីជួយឱ្យការប្រើប្រាស់ទឹកក្នុងកសិកម្មកាន់តែមានភាពច្បាស់លាស់។ រក្សាព្រៃឈើសហគមន៍ឱ្យនៅគង់វង្សជួយឱ្យតំបន់នោះមានសីតុណ្ហភាពសមស្រប និង ផ្ដល់ផលប្រយោជន៍ច្រើនដល់ជីវភាពអ្នកភូមិ។ រៀបចំកម្មវិធីទស្សនកិច្ចសិក្សានៅតំបន់គំរូដែលជោគជ័យក្នុងការសម្របខ្លួនជួយឱ្យកសិករដទៃទៀតអាចយកតម្រាប់តាមបាន។ ប្រើប្រាស់ថាមពលកកើតឡើងវិញគឺជាការវិនិយោគដ៏ឈ្លាសវៃសម្រាប់អនាគតដែលនាំមកនូវឯករាជ្យភាពផ្នែកថាមពល និង បរិស្ថាន។ អភិរក្សសត្វព្រៃជួយរក្សាតុល្យភាពនៃប្រព័ន្ធអេកូឡូស៊ីដែលជាផ្នែកមួយដ៏សំខាន់ក្នុងការរក្សាការពារបរិស្ថានរស់នៅរបស់យើង។ រៀបចំផែនការសកម្មភាពអាកាសធាតុក្នុងកម្រិតឃុំសង្កាត់ជួយឱ្យការអនុវត្តវិធានការនានាមានភាពស៊ីចង្វាក់គ្នា និង ជោគជ័យ។ ផ្ដល់ចំណេះដឹងអំពីរបៀបទុកដាក់ថ្នាំកសិកម្មឱ្យមានសុវត្ថិភាពជួយការពារកុំឱ្យមានការបំពុលដី និង ប្រភពទឹកក្រោមដី។ លើកទឹកចិត្តឱ្យមានការប្រើប្រាស់ថង់ក្រណាត់ជំនួសឱ្យថង់ប្លាស្ទិកគឺជាសកម្មភាពសាមញ្ញតែមានឥទ្ធិពលខ្លាំងដល់ការការពារបរិស្ថាន។ រៀបចំប្រព័ន្ធបង្ហូរទឹកភ្លៀងពីដំបូលផ្ទះចូលក្នុងអាងស្តុកជួយឱ្យគ្រួសារមានទឹកប្រើប្រាស់បន្ថែមក្នុងរដូវប្រាំងដែលខ្សត់ទឹក។ សហការជាមួយសហគមន៍នេសាទដើម្បីការពារព្រៃលិចទឹកគឺជាការរក្សាជម្រកត្រីពងកូន និង ធានានូវទិន្នផលមច្ឆជាតិយូរអង្វែង។ រៀបចំយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ក្រដាសក្នុងការិយាល័យជួយកាត់បន្ថយការកាប់ឈើ និង ជួយសន្សំសំចៃធនធានសង្គម។ ការពារសុខភាពសាធារណៈពីឥទ្ធិពលនៃកម្ដៅថ្ងៃខ្លាំងគឺជាកិច្ចការដែលគ្រួសារនីមួយៗត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត។ លើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ទឹកឱ្យមានប្រសិទ្ធភាពតាមរយៈការចាក់ផ្សាយវីដេអូខ្លីៗតាមបណ្ដាញផ្សព្វផ្សាយរដ្ឋ។ រៀបចំឱ្យមានទីលានចាក់សំរាមដែលត្រឹមត្រូវតាមបច្ចេកទេសជួយការពារការហូរចូលនូវជាតិពុលទៅក្នុងដីស្រែចម្ការរបស់កសិករ។ ប្រើប្រាស់មធ្យោបាយធ្វើដំណើរតាមផ្លូវទឹកដែលមិនប៉ះពាល់ដល់បរិស្ថានជួយកាត់បន្ថយការបំពុលក្នុងទន្លេ និង ស្ទឹងធម្មជាតិ។ អប់រំកសិករឱ្យយល់ដឹងពីផលល្អនៃការទុកចំបើងក្នុងស្រែជួយឱ្យដីមានជីជាតិ និង រក្សាសំណើមបានយូរក្នុងរដូវក្ដៅ។ លើកទឹកចិត្តឱ្យមានការដាំដើមឈើហូបផ្លែនៅតាមសាលារៀនជួយផ្ដល់ម្លប់ និង ផ្ដល់ផ្លែឈើដែលមានជីវជាតិដល់សិស្សានុសិស្ស។ រៀបចំសៀវភៅណែនាំអំពីការសម្របខ្លួនទៅនឹងអាកាសធាតុជាភាសាខ្មែរងាយយល់ជួយឱ្យព័ត៌មានទៅដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់។ ផ្ដល់ការគាំទ្រផ្នែកបច្ចេកទេសដល់កសិករក្នុងការផលិតជីសរីរាង្គជួយឱ្យពួកគាត់អាចកាត់បន្ថយចំណាយលើការទិញជីគីមី។ ប្រើប្រាស់សម្ភារប្រើប្រាស់ក្នុងផ្ទះដែលមិនប៉ះពាល់ដល់ស្រទាប់អូហ្សូនគឺជាការរួមចំណែកតូចតាចក្នុងការសង្គ្រោះភពផែនដី។ រក្សាតុល្យភាពរវាងការរស់នៅនិងការថែរក្សាធម្មជាតិគឺជាសិល្បៈនៃការរស់នៅដែលនាំមកនូវសុភមង្គលពិតប្រាកដសម្រាប់មនុស្សជាតិ។ សកម្មភាពដែលយើងធ្វើរួមគ្នានៅថ្ងៃនេះនឹងក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់កូនចៅជំនាន់ក្រោយឱ្យមានជីវិតរស់នៅប្រកបដោយសេចក្ដីសុខ។ ត្រៀមខ្លួនជានិច្ចសម្រាប់ការប្រែប្រួលនៃធម្មជាតិគឺជាសញ្ញានៃភាពឆ្លាតវៃដែលជួយឱ្យយើងអាចឆ្លងផុតរាល់ឧបសគ្គបានយ៉ាងងាយ។ រស់នៅដោយមានមនសិការស្នេហាជាតិនិងស្រឡាញ់បរិស្ថាននឹងជួយឱ្យកម្ពុជាមានភាពស្រស់បំព្រង និង រឹងមាំជានិរន្តរ៍តទៅមុខ។ អនុវត្តវិធានការសម្របខ្លួនដែលបានដាក់ចេញគឺជាការបង្ហាញពីការទទួលខុសត្រូវខ្ពស់ចំពោះវាសនានៃមាតុភូមិដ៏កក់ក្ដៅរបស់យើង។ ចំណេះដឹងនិងការយល់ដឹងជ្រៅជ្រះអំពីបរិស្ថានគឺជាអាវុធដ៏មានឥទ្ធិពលបំផុតសម្រាប់ប្រយុទ្ធប្រឆាំងនឹងការឡើងកម្ដៅនៃភពផែនដី។ ជោគជ័យនៃយុទ្ធសាស្ត្រសម្របខ្លួនទៅនឹងអាកាសធាតុអាស្រ័យលើការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋគ្រប់រូបក្នុងសង្គម។ សូមឱ្យយើងទាំងអស់គ្នារួមដៃគ្នាដាំដើមឈើ និង ការពារប្រភពទឹកដើម្បីធានាបាននូវនិរន្តរភាពនៃជីវិតសម្រាប់មនុស្សគ្រប់ជំនាន់។ អនាគតដ៏ភ្លឺស្វាងនៃបរិស្ថានកម្ពុជាស្ថិតនៅលើការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់យើងម្នាក់ៗដែលចេះស្រឡាញ់ និង ថែរក្សាធម្មជាតិ។